កីឡារាំ គឺជាប្រភេទកីឡាមួយដែលបញ្ចូលការរាំ និងចលនារបស់រាងកាយជាមួយតន្ត្រី ដើម្បីបង្ហាញពីសិល្បៈនៃការរួមចំណែក និងការប្រកួតប្រជែង។ វាអាចមានទម្រង់ជាច្រើន ដូចជា រាំសម័យទំនើប រាំបាល់ រាំប្រណិត និងរាំប្រពៃណីជាតិផ្សេងៗ។ កីឡារមានការប្រកួតជាច្រើននៅកម្រិតជាតិ និងអន្តរជាតិ ដូចជា ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលកម្ពុជាក៏បានរៀបចំជាប្រចាំ។ លើសពីនេះ កីឡារាំមិនត្រឹមតែជាការកម្សាន្តទេ ប៉ុន្តែជាការបង្ហាញពីសមត្ថភាពរាងកាយ និងការតាំងចិត្តរបស់អ្នកលេងកីឡា។ វាត្រូវបានគេប្រើប្រាស់ជាការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ ដើម្បីបង្ហាញពីសិល្បៈ និងការប្រកួតប្រជែងក្នុងវិស័យកីឡារាំ។ ជាពិសេសកីឡារាំ គឺជាវិញ្ញាសាកីឡាមួយប្រភេទដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងគួរឱ្យកត់សម្គាល់នៅកម្ពុជា។ វាជាប្រភេទកីឡាមួយដែលអ្នកលេងត្រូវ ធ្វើចលនារាងកាយ ទៅតាម ចង្វាក់ភ្លេង ឬបទចម្រៀង ដែលគោលបំណងគឺ ដើម្បីប្រកួតប្រជែងគ្នា បង្ហាញពីសមត្ថភាព និង បង្ហាញនូវសិល្បៈនៃការរាំ របស់ពួកគេ។ កីឡារាំត្រូវបានគេស្គាល់នៅក្នុងប្រទេសកម្ពុជាតាំងពីយូរយារណាស់មកហើយ។ កីឡាប្រភេទនេះមានដើមកំណើតនៅប្រទេសក្រិក ប្រហែលឆ្នាំ ១៧៧៤។ កីឡាមួយនេះបានចូលមកកម្ពុជាតាំងពីឆ្នាំ ១៩៦៨ ម្តងហើយ ប៉ុន្តែត្រូវបាត់បង់ទៅវិញដោយសារសង្គ្រាម ទើបតែឆ្នាំ ១៩៨៣ ក៏ចាប់ផ្ដើមមានវត្តមានជាថ្មី រហូតដល់ឆ្នាំ ១៩៨៥ មានការទទួលស្គាល់ផ្លូវការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ុន្តែវាមិនទាន់ត្រូវបានអភិវឌ្ឍទៅជាកីឡាអាជីពបានទូលំទូលាយនោះទេ។ ។ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មានការចាប់អារម្មណ៍កាន់តែខ្លាំងលើការអភិវឌ្ឍកីឡានេះជាលក្ខណៈប្រព័ន្ធ។ សហព័ន្ធកីឡារាំកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន។ ការបង្កើតសហព័ន្ធនេះបានក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់មួយសម្រាប់ការរៀបចំ និងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីប្រកបដោយស្តង់ដារ។ ថ្វីត្បិតតែប្រជាជនខ្មែរស្គាល់ច្បាស់ពី របាំបុរាណ និង របាំប្រជាប្រិយខ្មែរ ដែលជារបាំមានប្រវត្តិ និងវប្បធម៌ជ្រាលជ្រៅសម្រាប់ជាតិ ដូចជា របាំអប្សរា របាំថ្វាយពរ និងរបាំផ្សេងៗទៀតដែលមានលក្ខណៈសិល្បៈ និងសាសនាខ្ពស់។ ទោះជាយ៉ាងណា កីឡារាំបែបអន្តរជាតិមានលក្ខណៈខុសប្លែកពីរបាំបុរាណ និងរបាំប្រជាប្រិយខ្មែរ។ ព្រោះវាជាកីឡាប្រកួតប្រជែង ដែលផ្អែកលើចលនារួមជាមួយតន្ត្រីសម័យទំនើប និងមានច្បាប់គ្រប់គ្រងច្បាស់លាស់។ កីឡារាំបែបអន្តរជាតិនេះត្រូវបានទទួលស្គាល់ជាកីឡាផ្លូវការមួយនៅកម្រិតអន្តរជាតិ និងត្រូវបានបញ្ចូលក្នុងកម្មវិធីប្រកួតកីឡាអន្តរជាតិ។ វាមានលក្ខណៈប្រកួតប្រជែងខ្ពស់ និងការតំឡើងសមត្ថភាពកីឡាករ តែមិនមានលក្ខណៈសិល្បៈបែបបុរាណដូចរបាំប្រពៃណីខ្មែរទេ។ ក្រុមកីឡារាំកម្ពុជាបានបង្ហាញសមត្ថភាពលេចធ្លោលើឆាកអន្តរជាតិដោយទទួលបានជោគជ័យជាច្រើនក្នុងការប្រកួតកម្រិតពិភពលោក និងតំបន់អាស៊ី។ ការរីកចម្រើននៃកីឡារាំនៅកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ។ កីឡារាំបែបអន្តរជាតិក៏បានចាប់ផ្តើមទទួលការចាប់អារម្មណ៍ និងការគាំទ្រពីរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ ដោយនៅព្រឹត្តិការណ៍ឆ្នាំ ២០១៧ ក្រុមកម្ពុជាបានទទួលបានលេខទី ៥ និង ៦ ក្នុងចំណោមប្រទេស ១៥។ ក្រុមកីឡារាំកម្ពុជាបានចូលរួមក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ ដែលរៀបចំក្នុងប្រទេសកម្ពុជាផងដែរ ដោយបង្ហាញសមត្ថភាពល្អ ទោះមិនទទួលបានមេដៃក៏ដោយ ត្រូវបានគេចាត់ទុកថាជាការរីកចម្រើនសំខាន់។ នៅឆ្នាំ ២០២៤ កីឡាករខ្មែរបានឈ្នះមេដៃសរុប ១៧ មេដៃ ក្នុងនោះមាន ៤ មេដៃមាស, ៦ មេដៃប្រាក់ និង ៧ មេដៃសំរឹទ្ធ នៅវៀតណាម ដែលជាការតស៊ូដ៏អស្ចារ្យក្នុងការប្រកួតអន្តរជាតិ។ ស្នាដៃ និងភាពជោគជ័យទាំងនេះបង្ហាញពីការរីកចម្រើនយ៉ាងលឿន និងសក្តានុពលខ្ពស់របស់កីឡារាំកម្ពុជានៅលើឆាកអន្តរជាតិ ដែលកើតមកពីការបណ្តុះបណ្តាលយ៉ាងខ្ពស់ និងការគាំទ្រពីសហព័ន្ធ និងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដោយកីឡរាំជាកីឡាដែលទាមទារចលនារូបកាយខ្ពស់ ហើយបើមិនបានហាត់ប្រាណ និងប្រកបដោយបច្ចេកទេសត្រឹមត្រូវ អាចបណ្តាលឲ្យមានរបួសសន្លាក់ ឬបាក់ឆ្អឹងបាន។ ទោះបីជាកីឡារាំកំពុងរីកចម្រើន ក៏នៅតែមានការខ្វះខាតទុនហិរញ្ញវត្ថុ និងឧបករណ៍បច្ចេកទេសសមស្របសម្រាប់ការបណ្តុះបណ្តាល និងការប្រកួតប្រជែងអន្តរជាតិ។ ការបណ្តុះបណ្តាលគ្រូបង្រៀន និងអ្នកបង្ហាត់នៅកម្រិតខ្ពស់នៅតែមានកម្រិតកំណត់ ដែលប៉ះពាល់ដល់ការកែលម្អសមត្ថភាពកីឡាករ។ កីឡារាំមិនទាន់ពេញនិយមខ្លាំង ហើយក៏មិនទាន់ទទួលបានការយល់ដឹង និងការគាំទ្រទូលំទូលាយពីសាធារណជននៅឡើយ។ ចំណែកសក្ដានុពលវិញ កីឡារាំកម្ពុជាបានបង្ហាញជោគជ័យលើឆាកអន្តរជាតិ និងទទួលបានមេដៃជាច្រើន ដែលបង្ហាញពីសមត្ថភាព និងសក្តានុពលខ្ពស់របស់កីឡាករ។ មានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡារាំ ដែលជួយលើកកម្ពស់ការអភិវឌ្ឍន៍ និងបង្កើតឱកាសសម្រាប់យុវជនចូលរួម។ កីឡារាំកម្ពុជាបានចូលរួមក្នុងការប្រកួតអន្តរជាតិសំខាន់ៗ ដូចជា សុីហ្គេម ដែលជាឱកាសល្អសម្រាប់បង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ។ ដោយសារតែបញ្ហាប្រឈមទាំងនេះ កីឡារាំនៅកម្ពុជាត្រូវការការគាំទ្របន្ថែមទៀតក្នុងការបណ្តុះបណ្តាល ការវិនិយោគ និងការផ្សព្វផ្សាយ ដើម្បីបន្តជំរុញការរីកចម្រើន និងបង្កើតឱកាសសម្រាប់កីឡា ករជំនាន់ក្រោយ។